យុវវ័យខ្មែរបច្ចុប្បន្ននិយមទៅទស្សនាកន្លែងកម្សាន្តជាច្រើនកន្លែង ដែលផ្ដល់នូវបទពិសោធន៍ប្លែកៗគ្នា ទាំងភាពសប្បាយរីករាយ បរិយាកាសស្រស់ស្រាយ និងកន្លែងថតរូបស្អាតៗ។ ក្នុងចំណោមនោះ កន្លែងពីរដែលលេចធ្លោរ និងទាក់ទាញខ្លាំងបំផុតគឺ សួនកម្សាន្តជ្រោយចង្វារ និង សួនកម្សាន្តកោះពេជ្រ។ សួនកម្សាន្តជ្រោយចង្វារ គឺជាកន្លែងកម្សាន្តដ៏ពេញនិយមមួយសម្រាប់យុវវ័យនៅរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ។ សួននេះបានក្លាយជាចំណុចកណ្ដាលនៃការជួបជុំមិត្តភក្ដិ និងក្រុមគ្រួសារ ដោយសារតែបរិយាកាសដ៏រីករាយ ងាយស្រួលធ្វើដំណើរ និងមានតម្លៃសមរម្យ។ សួននេះមានទំហំមធ្យម មិនធំពេក មិនតូចពេក ដែលផ្ដល់នូវបរិយាកាសកក់ក្ដៅ និងអ៊ូអរគួរសម។ ដោយសារតែទីតាំងនៅក្បែរដងទន្លេ ក៏បានផ្ដល់នូវខ្យល់អាកាសបរិសុទ្ធ និងទេសភាពស្រស់ស្រាយ ជាពិសេសនៅពេលល្ងាច។ ឯការរៀបចំសួនមានលក្ខណៈសាមញ្ញ តែមានពណ៌ស្រស់ឆើតឆាយទាក់ទាញភ្នែក ដែលធ្វើឱ្យវាជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែបន្ទាប់ពីការសិក្សា ឬការងារ។ ហើយនៅក្នុងសួនកំសាន្តជ្រោយចង្វានោះដែរ ក៏មានល្បែងកំសាន្តជាច្រើនសម្រាប់យុវវ័យខ្មែរ ដែលមានដូចជា មាន់ហោះ កន្ត្រកវិល ឡានបុកគ្នា ផ្ទះខ្មោច គប់ប៉េងប៉ោង និងមានល្បែងកំសាន្តផ្សេងៗទៀត។ ល្បែងកំសាន្តមាន់ហោះ គឺជាល្បែងកំសាន្តមួយប្រភេទសម្រាប់យុវវ័យ ដែលចូលចិត្តភាពសប្បាយបែបស្រស់ស្រាយលាយលំ និងការភិតភ័យ។ ហើយវាក៏បានផ្ដល់អោយយុវវ័យដែលជិះអាចស្រែកបញ្ចេញតាមអារម្មណ៍បានផងដែរ។ ចំពោះ កន្រ្តកវិល ក៏មិនខុសពីមាន់ហោះប៉ុន្មានដែរ គ្រាន់តែវាមានកម្ពស់ខ្ពស់ជាងដែលអាចឲ្យយុវវ័យគយគន់ទេសភាពពីលើកន្រ្តកមកយ៉ាងសប្បាយរីករាយ លាយលំនិងភាពភ័យខ្លាចនៃទីខ្ពស់។ ឯឡានបុក ជាល្បែងដ៏ពេញនិយមបំផុតមួយសម្រាប់យុវវ័យ ដែលចូលចិត្តភាពសប្បាយរីករាយ និងការលេងសើច។ វាផ្ដល់ឱកាសឱ្យយុវវ័យដែលចូលរួមអាចបើកបរឡានបុកគ្នាទៅវិញទៅមកដោយសុវត្ថិភាព ដែលបង្កើតបានសំណើច និងអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន។ ឯ ផ្ទះខ្មោច សម្រាប់អ្នកដែលចូលចិត្តភាពរំភើប និងរន្ធត់ ហើយផ្ទះខ្មោចគឺជាជម្រើសដ៏ល្អមួយដើម្បីសាកល្បងភាពក្លាហាន និងទទួលបានបទពិសោធន៍ប្លែកៗ។ បន្ថែមពីនេះ ក៏មានកន្លែងគប់ប៉េងប៉ោង ដើម្បីកំសាន្តអារម្មណ៍អោយរីករាយ ថែមទាំងមានភាពឆ្លាតវ័យក្នុងការផ្ចង់អារម្មណ៍ផងដែរ។ ហើយនៅទីនោះក៏មានកន្លែងថតរូបជាច្រើនផងដែរ ជាពិសេសនៅក្នុងសួនច្បារដែលលម្អដោយអំពូលភ្លើងចម្រុះពណ៌ ដែលជាចំណុចទាក់ទាញឱ្យយុវវ័យចូលចិត្តថតរូបបង្ហោះតាមបណ្ដាញសង្គមដើម្បីទុកជាអនុស្សាវរីយ៍។ ចំពោះ តម្លៃសំបុត្រសម្រាប់យុវវ័យចូលលេងល្បែងនីមួយៗគឺមានតម្លៃសមរម្យ ចាប់ពី ១ ដុល្លារ ទៅ ២ ដុល្លារក្នុងល្បែងមួយ ដែលធ្វើឱ្យយុវវ័យអាចចូលលេងកម្សាន្តបានច្រើនល្បែងដោយមិនបារម្ភពីការចំណាយច្រើនពេក។ ថែមទាំង មានតូបលក់ចំណីអាហារជាច្រើនប្រភេទដូចជា ម៊ីស៊ុប ស៊ុបគោ ប្រហិត សាច់គោអាំង នំបញ្ចុក គុយទាវ និងភេសជ្ជៈផ្សេងៗ ដែលអាចឱ្យយុវវ័យដែលទៅទស្សនានៅទីនោះអាចទទួលទានបានគ្រប់ពេលវេលា ដើម្បីបំពេញថាមពលបន្ទាប់ពីលេងកម្សាន្ត។ ចំណែកឯ សួនកម្សាន្តកោះពេជ្រវិញ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ គឺជាតំបន់អភិវឌ្ឍន៍ដ៏ធំមួយដែលមានលក្ខណៈពហុមុខងារ រួមមានកន្លែងតាំងពិព័រណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងលំហែកាយជាច្រើន។ កោះពេជ្រត្រូវបានចាត់ទុកជាកន្លែងកម្សាន្តលំដាប់ខ្ពស់ និងទំនើប ដែលទាក់ទាញយុវវ័យ និងភ្ញៀវទេសចរយ៉ាងច្រើន។ កោះពេជ្រមានទំហំធំទូលាយ ដែលអាចរៀបចំព្រឹត្តិការណ៍ធំៗបានជាច្រើនក្នុងពេលតែមួយ ហើយបរិយាកាសនៅទីនេះក៏មានលក្ខណៈទាន់សម័យ ស្អាត និងមានសណ្ដាប់ធ្នាប់ល្អផងដែរ។ ឯការរៀបចំភ្លើងពណ៌នៅពេលយប់ធ្វើឱ្យកោះពេជ្រកាន់តែមានភាពរស់រវើក និងទាក់ទាញជាខ្លាំង ជាពិសេសនៅតំបន់ស្ពាននាគ និងមជ្ឈមណ្ឌលសន្និសីទ។ កោះពេជ្រមាននូវល្បែងកម្សាន្តថ្មីៗ និងទំនើបៗជាច្រើនដែលខុសប្លែកពីសួនកម្សាន្តធម្មតា។ នៅទីនោះក៏មានទីលានសម្រាប់លេងស្គី ដែលទាក់ទាញយុវវ័យដែលចូលចិត្តកីឡាប្រភេទនេះផងដែរ។ ហើយក៏មានកង់បីអគ្គិសនី ដែលអាចជិះកម្សាន្តជុំវិញកោះដោយភាពងាយស្រួល និងរហ័ស ដែលពេញនិយមសម្រាប់អ្នកដែលចង់ស្វែងយល់ពីបរិយាកាសកោះពេជ្រក្នុងលក្ខណៈប្លែក។ បន្ថែមពីនេះ នៅទីនោះក៏មានកន្លែងលេងហ្គេមទំនើបៗជាច្រើនប្រភេទដូចជា ហ្គេមប្រណាំងឡាន ហ្គេមបាញ់ប្រហារ និងហ្គេមដទៃទៀត ដែលផ្ដល់ភាពសប្បាយរីករាយទៀតផង។ ថែមទាំង មានមាន់ហោះ ឡានបុកគ្នា និងមានការគប់ប៉េងប៉ោងដូចនៅសួនជ្រោយចង្វារដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានលក់ម្ហូបអាហារជាច្រើនប្រភេទផងដែរ។ លើសពីនេះទៅទៀត ដោយសារមានផ្លូវដើរធំទូលាយ និងស្អាត កោះពេជ្រក៏ជាកន្លែងដ៏ល្អសម្រាប់យុវវ័យ និងមនុស្សចាស់អាចដើរលេងលំហែកាយ ជិះកង់ ឬរត់ហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាចផងដែរ។ កោះពេជ្រក៏ត្រូវបានគេប្រើប្រាស់ជាកន្លែងរៀបចំព្រឹត្តិការណ៍ធំៗជាប្រចាំដូចជា ការប្រគំតន្ត្រី ការតាំងពិព័រណ៍ និងពិធីបុណ្យនានា។ ហើយនៅទីនោះ តែងតែមានការប្រគំតន្ត្រីទ្រង់ទ្រាយធំ ដែលមានវត្តមានតារាល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ដែលអាចអោយយុវវ័យយើងចូលរួមបានយ៉ាងសប្បាយរីករាយ។ នៅទីនោះ ក៏មានការតាំងពិព័រណ៍ទំនិញ ពិព័រណ៍រថយន្ត ពិព័រណ៍បច្ចេកវិទ្យា និងពិព័រណ៍អាហារជាដើម ដែលទាក់ទាញយុវវ័យទស្សនាគ្រប់ស្រទាប់វណ្ណៈទៀងផង។ ក្រៅពីនេះ មានភោជនីយដ្ឋាន ហាងកាហ្វេ និងតូបលក់អាហារជាច្រើនប្រភេទ ចាប់ពីអាហារខ្មែរ រហូតដល់អាហារអន្តរជាតិ ដែលអាចបំពេញតម្រូវការរបស់យុវវ័យផងដែរ។ ការចូលទៅកាន់តំបន់កោះពេជ្រជាទូទៅគឺ មិនគិតថ្លៃទេ តែល្បែងកម្សាន្ត ឬសកម្មភាពមួយចំនួនអាចតម្រូវឱ្យមានការទិញសំបុត្រ ឬការបង់ប្រាក់។ នេះធ្វើឱ្យកោះពេជ្រក្លាយជាកន្លែងលំហែដ៏ពេញនិយមសម្រាប់យុវវ័យដែលចង់ដើរលេងកម្សាន្តដោយមិនចាំបាច់ចំណាយច្រើន។ សរុបមក សួនកម្សាន្តជ្រោយចង្វារផ្ដល់នូវភាពសប្បាយរីករាយបែបប្រពៃណី និងតម្លៃសមរម្យ ចំណែកឯកោះពេជ្រវិញផ្ដល់នូវបទពិសោធន៍កម្សាន្តបែបទំនើប ទាន់សម័យ ជាមួយនឹងព្រឹត្តិការណ៍ធំៗជាច្រើន។ ហើយយុវវ័យខ្មែរអាចជ្រើសរើសទៅកម្សាន្តនៅទីតាំងណាមួយក៏បាន អាស្រ័យលើចំណង់ចំណូលចិត្ត និងថវិកាផ្ទាល់ខ្លួន។